អារម្មណ៍ដែលថា ខ្លួនមិនគ្រប់គ្រាន់ ហត់នឿយ វង្វេង ទោះបីជាបានធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវ និងប្រឹងប្រែងអស់ពីលទ្ធភាពហើយក្តី គឺជាបទពិសោធន៍ផ្លូវចិត្តមួយដ៏ស្មុគស្មាញ និងគួរឲ្យព្រួយបារម្ភ។ អារម្មណ៍នេះអាចកើតឡើងបានទាំងក្នុងបរិបទការសិក្សា ការងារ ឬទំនាក់ទំនងផ្ទាល់ខ្លួន។ មូលហេតុដែលមានអារម្មណ៍អស់សង្ឃឹម និងមិនចង់បន្តទៅមុខចំពោះការសិក្សា ការធ្វើការអារម្មណ៍អស់សង្ឃឹម ហត់នឿយ និងមិនចង់បន្តទៅមុខ ទោះបីជាបានប្រឹងប្រែងអស់ពីលទ្ធភាពហើយក្តី អាចបណ្តាលមកពីមូលហេតុចម្បងៗមួយចំនួនផងដែរ។ ការរំពឹងទុកខ្ពស់ហួសហេតុជួនកាលយើងរំពឹងទុកថា លទ្ធផលត្រូវតែល្អឥតខ្ចោះ ស្របតាមការខិតខំរបស់យើង។ នៅពេលលទ្ធផលមិនបានដូចការរំពឹងទុក ទោះបីវាល្អក៏ដោយ ក៏យើងនៅតែមានអារម្មណ៍ខកចិត្ត និងមិនពេញចិត្តនឹងខ្លួនឯង។ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ដែលជួនកាលយើងមើលឃើញតែភាពជោគជ័យរបស់គេ ហើយភ្លេចមើលពីភាពលំបាក ឬបរាជ័យរបស់គេ ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់។ ការអស់កម្លាំងផ្លូវចិត្តការសិក្សា ឬការធ្វើការងារខ្លាំងពេក ដោយគ្មានពេលសម្រាកគ្រប់គ្រាន់ អាចបណ្តាលឲ្យរាងកាយ និងខួរក្បាលអស់កម្លាំងធ្ងន់ធ្ងរ។ នៅពេលអស់កម្លាំងខ្លាំង រាល់កិច្ចការដែលធ្លាប់ធ្វើបានល្អ នឹងក្លាយទៅជាបន្ទុកធ្ងន់ធ្ងរ ដែលធ្វើឲ្យបាត់បង់កម្លាំងចិត្ត ថាមពល និងអារម្មណ៍រីករាយក្នុងការបន្តទៅមុខ។ កង្វះការទទួលស្គាល់ ឬការកោតសរសើរ ទោះយើងខិតខំប្រឹងប្រែងប៉ុណ្ណាក៏ដោយ ប្រសិនបើគ្មានការទទួលស្គាល់ ឬកោតសរសើរពីអ្នកជុំវិញ វាអាចធ្វើឲ្យយើងមានអារម្មណ៍ថាការខិតខំរបស់យើងគ្មានន័យ។ ការខ្វះការលើកទឹកចិត្តនេះ អាចបណ្តាលឲ្យបាត់បង់កម្លាំងចិត្ត និងអារម្មណ៍ថាមិនចង់បន្ត។ បរិយាកាសមិនល្អការក្នុងសិក្សា ឬធ្វើការក្នុងបរិយាកាសដែលមានការប្រកួតប្រជែងខ្លាំងពេក ការរិះគន់ច្រើនជាងការលើកទឹកចិត្ត ឬមានភាពអយុត្តិធម៌ អាចធ្វើឲ្យយើងមានអារម្មណ៍តានតឹង និងអស់សង្ឃឹម។ បរិយាកាសបែបនេះអាចធ្វើឲ្យយើងមានអារម្មណ៍ថា ទោះខិតខំយ៉ាងណាក៏មិនអាចទទួលជោគជ័យបានដែរ។ ការបាត់បង់គោលដៅ ឬអត្ថន័យពេលខ្លះ យើងបានធ្វើអ្វីៗគ្រប់យ៉ាងត្រឹមត្រូវតាមក្បួនខ្នាត ប៉ុន្តែប្រសិនបើយើងបាត់បង់គោលដៅ ឬអត្ថន័យពិតប្រាកដនៃអ្វីដែលយើងកំពុងធ្វើ អារម្មណ៍វង្វេង និងអស់សង្ឃឹមក៏អាចកើតមានឡើង។ ការមិនច្បាស់លាស់ពីទិសដៅអនាគត ឬគោលបំណងនៃសកម្មភាពនោះ ធ្វើឲ្យយើងមានអារម្មណ៍ថាខំប្រឹងឥតប្រយោជន៍។ អារម្មណ៍មិនគ្រប់គ្រាន់ ក្នុងទំនាក់ទំនងស្នេហាក្នុងទំនាក់ទំនងស្នេហា អារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ ហត់នឿយ ឬវង្វេង ទោះបីបានធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវហើយក្តី ក៏អាចកើតឡើងបានដែរ ការរំពឹងទុកពីដៃគូ ឬពីខ្លួនឯងប្រសិនបើយើងរំពឹងថាត្រូវតែជា "ដៃគូដ៏ល្អឥតខ្ចោះ" ឬព្យាយាមបំពេញតាមការរំពឹងទុករបស់ដៃគូដែលជួនកាលវាខ្ពស់ហួសពីលទ្ធភាពរបស់យើង អាចនឹងមានអារម្មណ៍ហត់នឿយ និងមិនគ្រប់គ្រាន់។ ការគិតថាខ្លួនមិនអាចធ្វើឲ្យដៃគូសប្បាយចិត្ត ឬពេញចិត្តបានពេញលេញ អាចនាំឲ្យមានអារម្មណ៍អស់សង្ឃឹម និងមិនចង់បន្ត។ កង្វះការទំនាក់ទំនង ឬការយល់ចិត្តទោះបីជាយើងបានខិតខំធ្វើអ្វីគ្រប់យ៉ាងសម្រាប់ទំនាក់ទំនងក៏ដោយ ប្រសិនបើដៃគូមិនយល់ពីការខិតខំរបស់យើង ឬគ្មានការប្រាស្រ័យទាក់ទងដោយបើកចំហ នោះយើងអាចមានអារម្មណ៍ថាខ្លួនឯងប្រឹងប្រែងតែឯង។ ការមិនត្រូវបានយល់ចិត្ត អាចនាំឲ្យមានអារម្មណ៍ឯកា ទោះបីជាស្ថិតក្នុងទំនាក់ទំនងក៏ដោយ។ បញ្ហានៅក្នុងទំនាក់ទំនងការប្រឈមមុខនឹងបញ្ហាដដែលៗ ឬជម្លោះដែលគ្មានដំណោះស្រាយ ទោះបីយើងបានព្យាយាមកែប្រែ ឬដោះស្រាយហើយក្តី អាចបណ្តាលឲ្យមានអារម្មណ៍ហត់នឿយ និងអស់សង្ឃឹម។ ពេលខ្លះ បញ្ហាទាំងនោះមិនមែនកើតចេញពីយើងទេ ប៉ុន្តែការប្រឹងប្រែងតែម្នាក់ឯងដើម្បីកែប្រែស្ថានភាព អាចធ្វើឲ្យយើងមានអារម្មណ៍ថាមិនគ្រប់គ្រាន់។ ការបាត់បង់ខ្លួនឯងពេលខ្លះ យើងខិតខំខ្លាំងពេកក្នុងការផ្គាប់ចិត្តដៃគូ ឬរក្សាទំនាក់ទំនង រហូតដល់បាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត ឬក្តីសុបិន្តរបស់យើង។ ការបាត់បង់ខ្លួនឯងនេះ អាចបណ្តាលឲ្យមានអារម្មណ៍វង្វេង និងមិនស្គាល់ខ្លួនឯង។ វិធីដោះស្រាយទទួលស្គាល់អារម្មណ៍ដំបូងត្រូវទទួលស្គាល់ថា អារម្មណ៍ទាំងនេះជារឿងធម្មតា។ កំណត់ការរំពឹងទុកឡើងវិញ កុំដាក់សម្ពាធលើខ្លួនឯងច្រើនពេក។ ការសម្រេចបានលទ្ធផល ៧០-៨០% ក៏ជាជោគជ័យមួយដែរ។ ផ្តល់តម្លៃឲ្យខ្លួនឯង រំលឹកខ្លួនឯងជានិច្ចអំពីការខិតខំ និងសមិទ្ធផលដែលបានធ្វើ។ ស្វែងរកជំនួយ និយាយជាមួយមនុស្សដែលទុកចិត្ត (មិត្តភក្តិ ក្រុមគ្រួសារ) ឬពិគ្រោះជាមួយអ្នកឯកទេសសុខភាពផ្លូវចិត្ត។ សម្រាកឲ្យបានគ្រប់គ្រាន់ ឲ្យពេលវេលាខ្លួនឯងដើម្បីសម្រាក លម្ហែអារម្មណ៍ និងធ្វើអ្វីដែលខ្លួនចូលចិត្ត។ រៀនកំណត់ព្រំដែន រៀនបដិសេធចំពោះអ្វីដែលហួសពីសមត្ថភាព ឬមិនចាំបាច់។ ផ្តោតលើខ្លួនឯងវិញ ក្នុងទំនាក់ទំនង ត្រូវចាំថា ទំនាក់ទំនងដែលមានសុខភាពល្អ គឺត្រូវមានការរួមចំណែកពីភាគីទាំងពីរ។ កុំបន្ទោសខ្លួនឯងតែម្នាក់ឯង។ អារម្មណ៍ទាំងនេះទាមទារការយល់ដឹង និងការថែទាំសុខភាពផ្លូវចិត្ត។ ការស្វែងរកមូលហេតុពិតប្រាកដ និងការដោះស្រាយវា នឹងជួយឲ្យយើងអាចឆ្លងផុតដំណាក់កាលលំបាកនេះបាន។